សុភាសិតបុរាណខ្មែរគឺជាពាក្យប្រៀបធៀបដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបង្កប់នូវគតិអប់រំដ៏សំខាន់សម្រាប់ជីវិតរស់នៅ និងនាពេលអនាគត ។ មានសុភាសិតមួយដែលគេនិយាយថា ចូលព្រៃទាន់ព្រឹក សិក្សាទាន់ក្មេង ។ សុភាសិតនេះមានពីរផ្នែក ប៉ុន្តែសុទ្ធតែចង់បង្ហាញពីសារៈសំខាន់នៃការឆ្លៀតឱកាស និងការចាប់ផ្ដើមធ្វើរឿងត្រឹមត្រូវនៅពេលដែលមានលក្ខខណ្ឌអំណោយផលបំផុត ។ ឃ្លាថា ចូលព្រៃទាន់ព្រឹក ឃ្លានេះមានន័យប្រៀបធៀបដែលចង់បង្ហាញពី សារៈសំខាន់នៃការចាប់ផ្ដើមធ្វើកិច្ចការងារអ្វីមួយនៅពេលដែលលក្ខខណ្ឌអំណោយផលបំផុត ឬនៅពេលទាន់ពេលវេលា ។ ការចូលព្រៃនៅពេលព្រឹកព្រលឹម គឺជារឿងដ៏ល្អបំផុត ព្រោះ អាកាសធាតុអំណោយផល ឱកាសល្អក្នុងការរកស៊ី ពេលវេលាគ្រប់គ្រាន់ ។ បើនិយាយពីអាកាសធាតុ ពេលព្រឹកព្រលឹមមានខ្យល់អាកាសបរិសុទ្ធ ស្រស់ថ្លា និងមិនទាន់មានកម្ដៅថ្ងៃខ្លាំង ។ វាមានភាពងាយស្រួលក្នុងការចេញរកសុីដូចជា ធ្វើឱ្យការធ្វើដំណើរមិនហត់នឿយ មិនក្តៅ ហើយមានកម្លាំងពេញលេញ។ វាក៏ផ្ដល់ជាឱកាសល្អក្នុងការរកស៊ីបរបាញ់ព្រោះសត្វព្រៃច្រើនចេញរកស៊ីនៅពេលព្រឹក ដូច្នេះអ្នកបរបាញ់មានឱកាសច្រើនក្នុងការចាប់សត្វ ។ ការចេញរកស៊ីនៅពេលព្រឹក និងមានពេលវេលាច្រើនពេញមួយថ្ងៃដើម្បីបំពេញកិច្ចការឱ្យបានសម្រេច ។ ចំណែកផលដំណាំវិញក៏កំពុងតែស្រស់បំព្រងល្អនៅពេលព្រឹក ។ វាផ្ដល់ពេលវេលាគ្រប់គ្រាន់ ឱ្យយើងពេញមួយថ្ងៃដើម្បីបំពេញកិច្ចការឱ្យបានសម្រេច និងរួចរាល់មុនពេលយប់មកដល់ ។ ដូច្នេះចូលព្រៃទាន់ព្រឹក មានន័យថា ការចាប់ផ្ដើមធ្វើកិច្ចការងារអ្វីមួយនៅពេលទាន់ពេលវេលា មិនបង្អែបង្អង់ ពេលដែលលក្ខខណ្ឌអំណោយផល និងមានលទ្ធភាពពេញលេញ ។ ការធ្វើបែបនេះវាមានភាពងាយស្រួលក្នុងការ រៀបចំខ្លួនបានល្អ នឹងនាំមកនូវប្រសិទ្ធភាព និងភាពជោគជ័យខ្ពស់ ។ រីឯឃ្លាថាសិក្សាទាន់ក្មេង គឺជាចំណុចស្នូលនៃសុភាសិតនេះ ដែលចង់ដាស់តឿនឱ្យយើងមើលឃើញពីសារៈសំខាន់នៃការអប់រំនៅវ័យកុមារ និងវ័យជំទង់ ។ នៅវ័យក្មេង ខួរក្បាលរបស់មនុស្សនៅមានភាពស្រស់ថ្លា បត់បែនបានល្អ ងាយស្រួលក្នុងការស្រូបយកចំណេះដឹងថ្មីៗ ឆាប់យល់ ឆាប់ចងចាំ និងមានសមត្ថភាពវិភាគខ្ពស់ ។ ក្មេងមានកម្លាំងពលំច្រើន មិនទាន់មានបន្ទុកការងារច្រើនដូចមនុស្សពេញវ័យ ដែលអនុញ្ញាតឱ្យមានពេលវេលា និងកម្លាំងគ្រប់គ្រាន់ក្នុងការលះបង់ដើម្បីការសិក្សា។ ចំណេះដឹងដែលទទួលបាននៅវ័យក្មេង គឺជាគ្រឹះដ៏រឹងមាំសម្រាប់អនាគត ។ ការរៀនបានខ្ពស់នៅវ័យនេះ នឹងបើកទ្វារឱកាសការងារល្អៗ និងជីវិតប្រសើរជាងមុននៅពេលធំឡើង ។ ការខកខានរៀននៅវ័យក្មេង អាចនឹងធ្វើឱ្យមានការលំបាកក្នុងការតាមទាន់គេ ឬជួបឧបសគ្គច្រើននៅពេលក្រោយ ។ ដូច្នេះសិក្សាទាន់ក្មេងមានន័យថា ការឆ្លៀតឱកាសដ៏ល្អបំផុតក្នុងការរៀនសូត្រស្វែងរកចំណេះដឹងនៅពេលដែលយើងនៅក្មេង និងមានលទ្ធភាពពេញលេញ មិនគួរធ្វេសប្រហែស ឬបណ្តោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ឡើយ ។ សរុបមក សុភាសិត ចូលព្រៃទាន់ព្រឹក សិក្សាទាន់ក្មេង បង្រៀនយើងឱ្យចេះ ប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព និងចាប់យកឱកាសល្អៗនៅពេលដែលវាចូលមកដល់ ។ កុំរង់ចាំ ឬបង្អែបង្អង់ឱ្យពេលវេលាកន្លងផុតទៅ រួចទើបស្ដាយក្រោយ ។ ដូចគ្នានឹងការចូលព្រៃដែរ បើយើងមិនទៅទាន់ព្រឹកទេ នោះអាចនឹងក្តៅ ហត់នឿយ ឬខកខានឱកាសល្អក្នុងការរកស៊ី ដូច្នោះដែរ បើយើងមិនខិតខំរៀនសូត្រនៅវ័យក្មេងទេ នោះយើងនឹងបាត់បង់ឱកាសដ៏មានតម្លៃបំផុតក្នុងការកសាងមូលដ្ឋានគ្រឹះចំណេះដឹងសម្រាប់ជីវិតទៅថ្ងៃមុខ។ សុភាសិតនេះនៅតែសំខាន់ ព្រោះវាជាការដាស់តឿនដល់យើងគ្រប់ជំនាន់ឱ្យចេះគិតគូរវែងឆ្ងាយ និងត្រៀមខ្លួនសម្រាប់អនាគតដោយការប្រើប្រាស់ពេលវេលាឱ្យកើតជាប្រយោជន៍ខ្ពស់បំផុត ។